ការបញ្ចប់ការសិក្សាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការលះបង់ និងការតស៊ូអស់ជាច្រើនឆ្នាំ។ វាជាពេលវេលាមួយ ដើម្បីអបអរសមិទ្ធផលសិក្សាដ៏សំខាន់ និងគោរពដល់និស្សិតដែលបានបញ្ចប់ការសិក្សាចំពោះកិច្ចខិតខំប្រឹងប្រែង នឿយហត់របស់ពួកគេ។ ការជ្រើសរើសអំណោយដែលត្រឹមត្រូវអាចបង្ហាញពីមោទនភាព ការគាំទ្រ និងបំណងប្រាថ្នាដ៏ល្អបំផុតរបស់អ្នកសម្រាប់អនាគតរបស់ពួកគេ។ អ្នកគួរជ្រើសរើសអ្វីដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់និស្សិតនោះ និងទំនាក់ទំនងរបស់អ្នកជាមួយពួកគេ។ ការគិតគូរនេះនឹងធ្វើឱ្យអ្នកអាចជ្រើសរើសកាដូដែលមានន័យ សម្រាប់ថ្ងៃដ៏ពិសេសរបស់ពួកគេ ធ្វើឲ្យថ្ងៃនោះកាន់តែគួរឱ្យចងចាំ។ កម្រងផ្កា គឺជាអំណោយដ៏ពេញនិយមសម្រាប់គ្រប់ ពិធីអបអរទាំងអស់ រួមទាំងការប្រគល់សញ្ញាបត្រផងដែរ។ ការជូនភួងផ្កាស្រស់នៅ ថ្ងៃដែលបានបញ្ចប់ការសិក្សារបស់និស្សិត ចាត់ទុកដូចជានិមិត្តរូបនៃការចាប់ផ្តើមថ្មី និងសមិទ្ធផលជីវិតមានភាពភ្លឺស្វាង។ ផ្កាផ្សេងៗគ្នាមានអត្ថន័យខុសៗគ្នាដូចជា ផ្កាលីលីតែងតែតំណាងឱ្យភាពបរិសុទ្ធ និងការកើតជាថ្មី រីឯផ្កាកុលាបអាចបញ្ជាក់ពីការកោតសរសើរ និងការគោរព។ ប្រសិនបើអ្នកទទួលមានប្រតិកម្មអាលែហ្ស៊ីជាមួយផ្កា ឬ អ្នកខ្លាចអាយុកាលរបស់ផ្កាខ្លីពេក អ្នកក៏អាចជ្រើសរើសយក ផ្កាជ័រ ឬ ផ្កាសិប្បនិម្មិត មកធ្វើជាកាដូក៏បានដែរ។ ហើយយើងក៏អាច ជូនអំណោយជាកម្រងបាច់ផ្កាដែលធ្វើពីលុយ គឺជាអំណោយដ៏ពេញនិយម និងមានប្រយោជន៍សម្រាប់ពិធីបញ្ចប់ការសិក្សា។ កាដូនេះ គឺជាការរួមបញ្ចូលគ្នាដ៏ឆ្លាតវៃរវាងភាពស្រស់ស្អាតនៃផ្កា និងមុខងាររបស់ប្រាក់។ អំណោយប្រភេទនេះបង្ហាញពីគំនិតច្នៃប្រឌិត និងការគិតគូររបស់អ្នក ហើយវាធ្វើឱ្យអ្នកទទួលមានភាពភ្ញាក់ផ្អើល។ ពួកគេអាចយកលុយនោះទៅទិញអ្វីដែលពួកគេត្រូវការសម្រាប់ជីវិតថ្មីរបស់ពួកគេ មិនថាជាសម្ភារៈសិក្សា ការធ្វើដំណើរ ឬសូម្បីតែការចាប់ផ្តើមអាជីវកម្មតូចមួយ។ ការផ្តល់ប្រាក់ជាកាដូ ក៏ជាវិធីមួយនៃការគាំទ្រដល់អនាគតរបស់និស្សិតបញ្ចប់ការសិក្សាដែរ។ វាមិនត្រឹមតែជាការអបអរសាទរចំពោះសមិទ្ធផលកន្លងមករបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើជំហានបន្ទាប់របស់ពួកគេទៀតផង។ លើសពីនេះទៅទៀត អំណោយជាកាដូអនុស្សាវរីយ៍ គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់បង្កើតអនុស្សាវរីយ៍ដ៏ស្ថិតស្ថេរនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។ កាដូជាតុក្កតា ដូចជា តុក្កតាខ្លាឃ្មុំស្លៀកពាក់ឈុតបញ្ចប់ការសិក្សា គឺជាវត្ថុអនុស្សាវរីយ៍ដ៏គួរឱ្យស្រឡាញ់ដែរ។ តុក្កតាទាំងនេះ ភាគច្រើនគេយកវាមកធ្វើជាកាដូសម្រាប់ការបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យ។ តុក្កតា គឺជាអំណោយដែលអាចរក្សាទុកបានយូរអង្វែង គេក៏អាចភ្ជាប់វាជាមួយនឹងឆ្នាំបញ្ចប់ការសិក្សា ទុកជាផ្នែកមួយនៃការចងចាំ។ នាឡិកា គឺជាអំណោយដ៏ទំនើប ដែលតំណាងឱ្យតម្លៃនៃពេលវេលា និងការចាប់ផ្តើមនៃជំពូកថ្មី។ វាជាវត្ថុដែលមានប្រយោជន៍ សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាអាចប្រើប្រាស់បានជារៀងរាល់ថ្ងៃ។ វាក៏ជួយរំលឹកពួកគេដោយស្ងាត់ស្ងៀមពីសមិទ្ធផលរបស់ពួកគេ និងអនាគតរបស់ពួកគេនៅថ្ងៃខាងមុខ។ អ្នកអាចជ្រើសរើសរចនាប័ទ្មដែលស័ក្តិសមនឹងរសជាតិផ្ទាល់ខ្លួនរបស់ពួកគេ អាចជានាឡិកាទំនើបធម្មតា ឬ នាឡិកាឆ្លាតវៃ។ អ្នកក៏អាចរៀបចំកញ្ចប់កាដូ ដែលពោរពេញទៅដោយរបស់របរដែលអ្នកទទួលចាប់អារម្មណ៍ ឬ ផែនការនាពេលអនាគតរបស់គេពេលដែលបានបញ្ចប់ការសិក្សា។ កញ្ចប់កាដូអនុញ្ញាតឱ្យអ្នកបញ្ចូលរបស់របរជាច្រើន អ្នកអាចជ្រើសរើសរបស់របរតូចៗ រួមគ្នាបង្កើតជាអំណោយដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ការចំណាយពេលរៀបចំកញ្ចប់កាដូមួយដោយផ្ទាល់ដៃ បង្ហាញថាអ្នកពិតជាបានគិតគូរពីអ្នកដែលត្រូវទទួលវា។ វាបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះចំណាប់អារម្មណ៍ និងអនាគតរបស់គេ ធ្វើឱ្យអំណោយកាន់តែមានអត្ថន័យ។ ការជូនអំណោយទៅកាន់ពួកគាត់ ក៏ជាការលើកទឹកចិត្តបន្ថែមមួយកម្រិតដែរ។ កញ្ចប់អំណោយជាសញ្ញាស្វាគមន៍ដែលឱ្យអារម្មណ៍ថា អ្នកទទួលគួរឱ្យគោរព និងស្រលាញ់។ វាក៏ជាក្ដីសង្ឃឹមឱ្យអ្នកទទួលមានអនាគតល្អ។ ពិធីប្រគល់សញ្ញាបត្រជាប្រពៃណីមួយសំខាន់ដែលបង្កើតចំណាប់អារម្មណ៍ និងកេរ្តិ៍ឈ្មោះជូននិសិ្សត។ ការជូនអំណោយធ្វើឲ្យពិធីនេះកាន់តែមានអត្ថន័យ។ អំណោយទាំងនេះបង្កើតសេចក្ដីសុខ និងភាពរីករាយដល់អ្នកទទួល។ គំនិតសម្រាប់សម្ភារៈផ្ទាល់ខ្លួន ដូចជា សម្ភារៈការិយាល័យ ឬសិក្សា ប៊ិចគុណភាពល្អ សៀវភៅកត់ត្រាដ៏ស្រស់ស្អាត ដបទឹកដែលអាចប្រើឡើងវិញបាន ឬកាតអំណោយសម្រាប់ហាងលក់សៀវភៅ ក៏ជាជម្រើសអំណោយដ៏ល្អមួយដែរ។ ក្រៅពីនេះ អ្នកក៏អាចដាក់សម្ភារៈមួយចំនួន ដូចជា ទៀនក្រអូប ក្រែមលាបមាត់ ឬ ម៉ាស់បិទមុខក៏ជាជម្រើសល្អដែរ។ ប្រសិនបើពួកគេចូលចិត្តធ្វើម្ហូប អ្នកអាចដាក់គ្រឿងទេស ឬសៀវភៅធ្វើម្ហូប ជាកាដូក៏បាន។ កាដូអនុស្សាវរីយ៍ទាំងអស់នេះ គឺមានតម្លៃបំផុតព្រោះវាជួយរក្សាទុកនូវការចងចាំដ៏ផ្អែមល្ហែម និងអបអរសាទរដំណាក់កាលថ្មីក្នុងជីវិតរបស់និស្សិតបញ្ចប់ការសិក្សា។